ទាកាប៉ាអាំងអំបិលម្ទេស ឬ អាំងទឹកឃ្មុំគឺជាមុខម្ហូបដែលមានប្រភពដើមមកពីប្រទេសចិន ហើយបានក្លាយជាមុខម្ហូបពេញនិយមនៅកម្ពុជានាពេលសព្វថ្ងៃនេះ។ គ្រឿងផ្សំមាន សាច់ទាកាប៉ា អំបិល ម្ទេស ខ្ទឹមស គ្រឿងទេស ប្រេងល្ង ទឹកឃ្មុំ ដែលសម្រាប់ការធ្វ់ើទាអាំងទឹកឃ្មុំ។ របៀបធ្វើគឺត្រូវយកសាច់ទាទៅប្រឡាក់គ្រឿង រួចយកទៅអាំងលើរងើកភ្លើង ឬក្នុងឡរហូតដល់ឡើងពណ៌មាស និងស្រួយឆ្ងាញ់។ មុខម្ហូបនេះច្រើនធ្វើសម្រាប់ញ៉ាំលេង ជប់លៀង ឬនៅតាមភោជនីយដ្ឋាន។ ម្ហូបខ្មែរដែលចម្អិនជាមួយសាច់ទាកាប៉ា បង្ហាញពីភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិតរសជាតិ និងការសម្របខ្លួនរបស់ប្រជាជនខ្មែរទៅនឹងវប្បធម៌ម្ហូបអាហារបរទេស។